បព្វជិតភាពសម្រាប់ក្មេងប្រុស ដែលត្រូវបានគេស្គាល់ថាជាការបួសជាសាមណេរ គឺជាប្រពៃណីដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនាថេរវាទ។ បានផ្ដល់ឱកាសដល់កុមារប្រុសបានរៀនសូត្រ និងប្រតិបត្តិព្រះធម៌វិន័យតាំងពីវ័យក្មេង។ លក្ខខណ្ឌអាយុនេះត្រូវបានកំណត់ឡើងដើម្បីធានាថាកុមារមានភាពគ្រប់គ្រាន់ក្នុងការយល់ដឹង និងអនុវត្តតាមកាតព្វកិច្ចជាសាមណេរ។ ហើយកុមារ ដែលសំដៅទៅក្មេងប្រុស ដែលអាចបួសបាន គប្បីមានអាយុចាប់ពី ៧ ឆ្នាំឡើងទៅ។ នៅអាយុ ៧ ឆ្នាំ កុមារត្រូវបានគេចាត់ទុកថាមានស្មារតីគ្រប់គ្រាន់ក្នុងការរៀនសូត្រពីវិន័យ និងទទួលខុសត្រូវមួយចំនួនក្នុងការរស់នៅជាអ្នកបួស។ នៅពេលដែលក្មេងប្រុសបួសក្នុងព្រះពុទ្ធសាសនាថេរវាទ ពួកគេនឹងទទួលបានគោរមងារផ្លូវការថា "សាមណេរ"។ សាមណេរ គឺជាអ្នកបួសដែលមិនទាន់បានឧបសម្បទាពេញលេញជាភិក្ខុ ឬហៅថា ព្រះសង្ឃ។ ពួកគេស្ថិតនៅក្នុងដំណាក់កាលសិក្សា និងហ្វឹកហាត់វិន័យបឋម មុននឹងអាចឈានទៅដល់ការបួសជាព្រះភិក្ខុពេញសិទ្ធិនៅពេលពេញវ័យ។ នៅពេលក្មេងប្រុសបួសជាសាមណេរ កាតព្វកិច្ចចម្បងមួយរបស់ពួកគេគឺ ការសិក្សាព្រះធម៌ និងវិន័យសង្ឃ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជីវិតជាអ្នកបួស និងជាមាគ៌ាឆ្ពោះទៅកាន់ការយល់ដឹងព្រះពុទ្ធសាសនាកាន់តែស៊ីជម្រៅ។ ការសូត្រមន្ត និងបាលី គឺសាមណេរត្រូវរៀនសូត្រធម៌បាលីជាច្រើន សម្រាប់ប្រើប្រាស់ក្នុងការប្រារព្ធពិធីបុណ្យផ្សេងៗ និងការបដិបត្តិប្រចាំថ្ងៃ។ ការសូត្រមន្តទាំងនេះមានអត្ថន័យជ្រាលជ្រៅ និងជាមធ្យោបាយមួយក្នុងការរំឭកដល់ព្រះត្រៃរតន៍។ គោលការណ៍គ្រឹះនៃព្រះពុទ្ធសាសនា គឺសាមណេរនឹងត្រូវបានបង្រៀនអំពីគោលការណ៍សំខាន់ៗដូចជា អរិយសច្ច ៤ រួមមាន ទុក្ខ សមុទ័យ និរោធ មគ្គ និង អនិច្ចំ ទុក្ខំ អនត្តា កម្មផល បុណ្យ បាប និងគន្លឹះធម៌ផ្សេងទៀត។ រឿងជាតក និងពុទ្ធប្រវត្តិ ត្រូវសិក្សារឿងនិទានក្នុងព្រះពុទ្ធសាសនា និងពុទ្ធប្រវត្តិជួយឱ្យសាមណេរយល់ដឹងពីសីលធម៌ និងគតិបណ្ឌិតដែលបានបន្សល់ទុកដោយព្រះសម្មាសម្ពុទ្ធ។ ការសិក្សាវិន័យសង្ឃ គឺជាច្បាប់ទម្លាប់ និងជាក្បួនច្បាប់ដើម្បីហាត់ពត់លត់ដំដល់អ្នកបួស។ ដែលវិន័យទាំងនេះតម្រូវឲ្យសាមណេរទាំងអស់ ត្រូវតែសិក្សា និងប្រតិបត្តិតាម។ ចំពោះការហាត់រៀននេះដែរ សាមណេរទាំងអស់ត្រូវប្រកាន់យកនូវសីល ១០ ប្រការ ដែលជាវិន័យមូលដ្ឋានសម្រាប់សង្ឃ។ ការរក្សាសីលទាំងនេះដោយខ្ជាប់ខ្ជួន គឺជាការបណ្តុះបណ្តាលខ្លួនឱ្យមានសីលធម៌ល្អ និងជាជំហានដំបូងនៃវិសុទ្ធិភាព។ ច្បាប់ទម្លាប់ក្នុងវត្ត សាមណេរត្រូវរៀនពីរបៀបរស់នៅរួមគ្នាដោយសុខដុមរមនា ការគោរពចាស់ព្រឹទ្ធាចារ្យ ការថែរក្សាអនាម័យវត្តអារាម និងកិច្ចការប្រចាំថ្ងៃផ្សេងៗទៀត។ មារយាទជាអ្នកបួស គឺសាមណេរត្រូវរៀនអំពីកិរិយាមារយាទសមរម្យសម្រាប់អ្នកបួស ដូចជាការស្លៀកពាក់ ការដើរ ការអង្គុយ ការនិយាយស្តី និងការបិណ្ឌបាតជាដើម។ ការសិក្សាទាំងព្រះធម៌ និងវិន័យសង្ឃ ជួយបណ្តុះបណ្តាលសាមណេរឱ្យក្លាយជាបុគ្គលដែលមានសីលធម៌ល្អ មានចំណេះដឹងជ្រៅជ្រះក្នុងព្រះពុទ្ធសាសនា និងមានវិន័យខ្ពស់ក្នុងជីវិត។ នេះជាការត្រៀមខ្លួនដ៏សំខាន់មួយ មិនថាពួកគេបន្តបួស ឬត្រឡប់ទៅភេទជាគ្រហស្ថវិញក៏ដោយ។ ក្រៅពីការសិក្សាព្រះធម៌ និងវិន័យ សាមណេរក៏មានតួនាទីសំខាន់ក្នុងការ ចូលរួមក្នុងពិធីសាសនា និងសូត្រធម៌ ប្រចាំថ្ងៃ និងតាមឱកាសបុណ្យផ្សេងៗនៅវត្តអារាម។ នេះមិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ តែជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលសាមណេរឱ្យយល់ដឹងកាន់តែច្បាស់ពីការបដិបត្តិ និងប្រពៃណីព្រះពុទ្ធសាសនា។ ការចូលរួមក្នុងពិធីសាសនា សាមណេរត្រូវបានបង្រៀនឱ្យចូលរួមក្នុងពិធីបុណ្យ និងសកម្មភាពសាសនាជាច្រើនដូចជា។ ការបិណ្ឌបាត នៅរៀងរាល់ព្រឹកសាមណេរជាច្រើនរូបតែងតែនិមន្តតាមព្រះសង្ឃទៅបិណ្ឌបាត ដើម្បីប្រមូលចង្ហាន់ពីពុទ្ធបរិស័ទ។ នេះជាឱកាសមួយសម្រាប់សាមណេរបានហ្វឹកហាត់ការរស់នៅដោយពឹងផ្អែកលើទាន និងបណ្ដុះនូវមេត្តាធម៌។ ពិធីបុណ្យនានា នៅតាមវត្តអារាមតែងតែប្រារព្ធពិធីបុណ្យជាច្រើនពេញមួយឆ្នាំ ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន បុណ្យវិសាខបូជា និងពិធីបូជាផ្សេងៗទៀត។ សាមណេរត្រូវចូលរួមក្នុងពិធីទាំងនេះ ជួនកាលជាអ្នករៀបចំ ជួយការងារ ឬជាអ្នកសូត្រធម៌។ ការគោរពបូជា គឺសាមណេរត្រូវរៀនពីរបៀបគោរពបូជាព្រះពុទ្ធរូប ដើមពោធិ៍ និងទីសក្ការៈបូជាផ្សេងៗក្នុងវត្តអារាម។ បន្ថែមទៀតនោះ ការសូត្រធម៌គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតជាអ្នកបួស។ សូត្រធម៌ប្រចាំថ្ងៃ នៅរៀងរាល់ព្រឹក និងល្ងាច សាមណេរតែងតែចូលរួមសូត្រធម៌រួមគ្នាជាមួយព្រះសង្ឃនៅឯព្រះវិហារ ឬសាលាឆាន់។ ការសូត្រធម៌ប្រចាំថ្ងៃនេះជួយរំឭកនូវគោលធម៌ ធ្វើឱ្យចិត្តស្ងប់ និងបណ្ដុះសទ្ធាជ្រះថ្លា។ សូត្រធម៌ក្នុងពិធីបុណ្យ ក្នុងពិធីបុណ្យធំៗសាមណេរអាចត្រូវបានចាត់ឱ្យសូត្រធម៌ផ្សេងៗ ដូចជាធម៌នមស្ការ ធម៌ស្វាធ្យាយ និងមន្តផ្សេងៗទៀត តាមតួនាទីដែលព្រះចៅអធិការ ឬព្រះសង្ឃនាយកបានចាត់តាំង។ រៀនភាសាបាលី ការសូត្រធម៌ទាំងនេះភាគច្រើនជាភាសាបាលី ដែលតម្រូវឱ្យសាមណេរត្រូវសិក្សា និងយល់ពីអត្ថន័យខ្លះៗ ដើម្បីអាចសូត្របានត្រឹមត្រូវ។ ការចូលរួមក្នុងពិធីសាសនា និងការសូត្រធម៌ គឺជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់សាមណេរ។ វាជួយពួកគេឱ្យស្វែងយល់កាន់តែច្បាស់ពីទំនៀមទម្លាប់ព្រះពុទ្ធសាសនា បណ្ដុះបណ្ដាលវិន័យ និងការគោរពប្រតិបត្តិ ព្រមទាំងបង្កើតជាទម្លាប់ដ៏ល្អសម្រាប់ជីវិត។ លើសពីនេះទៀត ចំពោះសាមណេរ ការរក្សា សីល ១០ ប្រការ គឺជាកាតព្វកិច្ចមូលដ្ឋាន និងជាស្នូលនៃជីវិតបព្វជិតភាពរបស់ពួកគេ។ សីលទាំងនេះមិនត្រឹមតែជាវិន័យប៉ុណ្ណោះទេ តែជាការបណ្ដុះបណ្ដាលសីលធម៌ និងការរស់នៅប្រកបដោយធម៌វិន័យ។ បើនិយាយអំពីសីល ១០ ប្រការសម្រាប់សាមណេរនោះវិញរួមមានដូចជា បាណាតិបាតា វេរមណី ប្រែថា ការវៀរចាកការសម្លាប់សត្វ។ អទិន្នាទានា វេរមណី ប្រែថា ការវៀរចាកការលួចយករបស់ដែលគេមិនបានឲ្យ។ អព្រហ្មចរិយា វេរមណី ប្រែថា ការវៀរចាកការប្រព្រឹត្តខុសក្នុងកាម ។ មុសាវាទា វេរមណី ប្រែថា ការវៀរចាកការពោលពាក្យកុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ប្រែថា ការវៀរចាកការផឹកសុរាមេរ័យ ដែលជា គ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងៗ ដែលជាហេតុនាំឲ្យកើតសេចក្តីប្រមាទ។ វិកាលភោជនា វេរមណី ប្រែថា ការវៀរចាកការបរិភោគអាហារក្នុងពេលវិកាល គឺចាប់ពីថ្ងៃត្រង់រហូតដល់ព្រឹកស្អែក។ នច្ចគីតវាទិតវិសូកទស្សនា វេរមណី ប្រែថា ការវៀរចាកការរាំ ច្រៀង ប្រគំតន្ត្រី និងការសម្ដែងល្បែងផ្សេងៗ។ មាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី ប្រែថា ការវៀរចាកការលាបគ្រឿងក្រអូប គ្រឿងអប់ គ្រឿងលាបលម្អកាយ ការពាក់កម្រងផ្កា និងការតុបតែងកាយគ្រប់បែបយ៉ាង។ ឧច្ចាសយនមហាសយនា វេរមណី ប្រែថាការវៀរចាកការដេកអង្គុយលើទីកន្លែងខ្ពស់ ឬទីកន្លែងដ៏មានតម្លៃ ។ ជាតរូបរជតប្បដិគ្គហណា វេរមណី ប្រែថា ការវៀរចាកការទទួលនូវមាស និងប្រាក់ ដែលហៅថា បច្ច័យ។ ម្យ៉ាងទៀត ការគោរពសីលទាំង ១០ ប្រការនេះ មានសារៈសំខាន់ណាស់សម្រាប់សាមណេរ។ ជាមូលដ្ឋានគ្រឹះនៃសីលធម៌ ដែលជួយបណ្ដុះបណ្ដាលសាមណេរឱ្យមានសីលធម៌ខ្ពស់ ចេះកាត់បន្ថយតណ្ហា និងលោភៈ។ ការអប់រំចិត្តឱ្យស្ងប់ គឺការរក្សាសីលធ្វើឱ្យចិត្តស្ងប់ មិនមានសេចក្ដីរំខាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការបដិបត្តិសមាធិ និងបញ្ញា។ ការបណ្ដុះវិន័យ និងការទទួលខុសត្រូវ សាមណេរត្រូវការគោរពវិន័យទាំងនេះបង្រៀនសាមណេរឱ្យមានភាពទទួលខុសត្រូវ និងមានវិន័យខ្ជាប់ខ្ជួនក្នុងជីវិត។ ការត្រៀមខ្លួនសម្រាប់ជីវិតព្រះសង្ឃ ចំពោះសាមណេរដែលបន្តបួស សីលទាំង ១០ នេះជាការត្រៀមខ្លួនដ៏សំខាន់ មុននឹងឈានទៅរកការបដិបត្តិវិន័យ ២២៧ សិក្ខាបទសម្រាប់ព្រះភិក្ខុ។ សាមណេរត្រូវបានបង្រៀនឱ្យយល់ដឹងពីអត្ថន័យនៃសីលនីមួយៗ និងអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាភាពបរិសុទ្ធនៃភេទបព្វជិតរបស់ខ្លួន។ ការបួសជាសាមណេរ មិនត្រឹមតែជាការបដិបត្តិសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ចំណែកដ៏សំខាន់មួយនៃប្រពៃណីខ្មែរ ដែលត្រូវបានចាត់ទុកជាបទពិសោធន៍ដ៏មានតម្លៃមុនពេលក្មេងប្រុសឈានដល់វ័យពេញវ័យ។ អត្ថន័យក្នុងសង្គមខ្មែរ ការបណ្ដុះបណ្ដាលសីលធម៌ និងចរិយាធម៌ នៅក្នុងសង្គមខ្មែរ ការបញ្ជូនកូនប្រុសទៅបួសជាសាមណេរត្រូវបានគេជឿថាជាវិធីដ៏ល្អបំផុតមួយដើម្បីបណ្ដុះបណ្ដាលសីលធម៌ សុជីវធម៌ និងការយល់ដឹងពីគុណធម៌ក្នុងជីវិត។ កុមារ ដែលបួសរៀននឹងបានរៀនអំពីការអត់ធ្មត់ ការចែករំលែក ការគោរពប្រតិបត្តិ និងភាពថ្លៃថ្នូរ។ ការតបស្នងសងគុណឪពុកម្តាយ សម្រាប់គ្រួសារខ្មែរជាច្រើន ការបួសរបស់កូនប្រុសត្រូវបានចាត់ទុកថាជាការកសាងបុណ្យកុសលដ៏ធំធេងសម្រាប់ឪពុកម្តាយ និងជាការតបស្នងសងគុណចំពោះអ្នកមានគុណ។ គេជឿថាបុណ្យនេះនឹងជួយឱ្យឪពុកម្តាយបានសុខចម្រើន និងរួចផុតពីទុក្ខ។ ការត្រៀមខ្លួនសម្រាប់ជីវិតគ្រួសារ និងសង្គម ទោះបីជាការបួសនេះអាចជាបណ្ដោះអាសន្នក៏ដោយ ក៏បទពិសោធន៍ជាសាមណេរបានបំពាក់ឱ្យក្មេងប្រុសនូវវិន័យ ភាពចាស់ទុំ និងការយល់ដឹងពីជីវិត ដែលជាជំនួយដ៏សំខាន់នៅពេលពួកគេត្រឡប់មកវិញដើម្បីរស់នៅក្នុងជីវិតជាគ្រហស្ថ និងក្លាយជាមេគ្រួសារនាពេលអនាគត។ លើសពីនេះពួកគេក៏បានរៀនពីរបៀបរៀបចំខ្លួន ដោះស្រាយបញ្ហា និងចេះទទួលខុសត្រូវ។ បន្តវេនព្រះពុទ្ធសាសនា ការបួសជាសាមណេរក៏ជាមធ្យោបាយមួយក្នុងការធានាថាព្រះពុទ្ធសាសនានៅតែបន្តស្ថិតស្ថេរ និងរីកចម្រើន។ ក្មេងៗជំនាន់ក្រោយនឹងបានសិក្សានូវព្រះធម៌វិន័យ និងក្លាយជាអ្នកស្នងមរតកសាសនា។ ដូច្នេះ ការបួសជាសាមណេរមិនមែនត្រឹមតែជាកិច្ចការសាសនាតែមួយមុខនោះទេ ប៉ុន្តែវាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ និងប្រពៃណីខ្មែរ ជាពិសេសមុនពេលក្មេងប្រុសឈានចូលដល់វ័យពេញវ័យ ដែលជាការត្រៀមខ្លួនសម្រាប់ជីវិតដ៏ប្រសើរទៅមុខ។ មិនត្រឹមតែប៉ុណ្ណោះទេ បព្វជិតភាពសម្រាប់ក្មេងប្រុស ឬការបួសជាសាមណេរ ផ្ដល់នូវជម្រើសដ៏សំខាន់ពីរសម្រាប់អនាគតរបស់ពួកគេ គឺអាចជា ជម្រើសបណ្ដោះអាសន្ន ឬជា ជីវិតអចិន្ត្រៃយ៍។ ការសម្រេចចិត្តនេះអាស្រ័យលើកត្តាជាច្រើន រួមទាំងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់កុមារ ការណែនាំពីក្រុមគ្រួសារ និងលទ្ធផលនៃការសិក្សាធម៌វិន័យ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏អាចបួសក្នុងវិស័យព្រះពុទ្ធសាសនាក្នុងរយៈពេលខ្លីបានផងដែរ។ អំឡុងពេលវិស្សមកាលសិក្សា ជាទូទៅនៅពេលបិទសាលារៀន ឬក្នុងរដូវវស្សា ឪពុកម្ដាយតែងបញ្ជូនកូនប្រុសទៅបួសដើម្បីរៀនធម៌ និងអប់រំខ្លួន។ រយៈពេលជាក់លាក់ណាមួយ ខ្លះអាចបួសពីរបីខែ មួយឆ្នាំ ឬច្រើនឆ្នាំ ទៅតាមការកំណត់របស់គ្រួសារ ឬការសម្រេចចិត្តផ្ទាល់ខ្លួន។ គោលបំណងរៀនសូត្រ គោលបំណងសំខាន់នៃការបួសបណ្ដោះអាសន្ននេះ គឺដើម្បីសិក្សាព្រះធម៌ ហ្វឹកហាត់វិន័យ រៀនអត់ធ្មត់ និងកសាងបុណ្យកុសល។ បទពិសោធន៍នេះនឹងជួយឱ្យពួកគេមានសីលធម៌ល្អ និងចេះដោះស្រាយជីវិតនៅពេលត្រឡប់ទៅជាគ្រហស្ថវិញ។ បន្ទាប់ពីអស់ពេលកំណត់ ឬនៅពេលពួកគេបានបញ្ចប់គោលបំណងនៃការបួស សាមណេរអាចធ្វើពិធីសឹក ឬលាចាកសិក្ខាបទ ដើម្បីត្រឡប់ទៅជាគ្រហស្ថវិញ ហើយបន្តការសិក្សា ឬបំពេញកាតព្វកិច្ចសង្គមផ្សេងៗ។ សម្រាប់ក្មេងប្រុសមួយចំនួនតូច ការបួសជាសាមណេរ គឺជាការចាប់ផ្ដើមនៃជីវិតបួសអស់មួយជីវិត។ ពួកគេអាចមានបំណងប្រាថ្នាចង់បន្តបដិបត្តិធម៌ និងបម្រើព្រះពុទ្ធសាសនារហូត។ ការបន្តបួសរហូតដល់ពេញវ័យ សាមណេរទាំងនេះនឹងបន្តរៀនសូត្រធម៌វិន័យយ៉ាងខ្ជាប់ខ្ជួនរហូតដល់ពួកគេមានអាយុគ្រប់គ្រាន់ ប្រហែលជា ២០ ឆ្នាំ។ ឧបសម្បទាជាភិក្ខុ នៅពេលពួកគេមានអាយុគ្រប់ ២០ ឆ្នាំ និងមានគុណសម្បត្តិគ្រប់គ្រាន់តាមពុទ្ធវិន័យ សាមណេរអាចត្រូវបាន ឧបសម្បទាជាភិក្ខុ ឬព្រះសង្ឃពេញសិទ្ធិ ដោយទទួលបានសិក្ខាបទ ២២៧ ប្រការ។ បន្តការសិក្សាជាន់ខ្ពស់ ភិក្ខុថ្មីទាំងនេះអាចបន្តការសិក្សាព្រះបរិយត្តិធម៌ ឬ ការរៀនគម្ពីរព្រះត្រៃបិដក នៅតាមពុទ្ធិកសាកលវិទ្យាល័យ ឬមជ្ឈមណ្ឌលសិក្សាធម៌នានា ដើម្បីក្លាយជាអ្នកដឹកនាំសាសនា គ្រូសូត្រ ឬអ្នកប្រាជ្ញធម៌។ បដិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួន ពួកគេនឹងលះបង់ជីវិតទាំងស្រុងដើម្បីការបដិបត្តិធម៌ សមាធិ និងការផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទ។ មិនថាជាការបួសបណ្ដោះអាសន្ន ឬជាជីវិតអចិន្ត្រៃយ៍នោះទេ បទពិសោធន៍ជាសាមណេរតែងតែផ្ដល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ជីវិតទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ក្មេងប្រុសម្នាក់ៗ។